ជាទូទៅជើងមាន់អាចធ្វើជាម្ហូបបានច្រើនមុខណាស់ដូចជា ជ្រក់ជើងមាន់ ជើងមាន់បំពងខ្ទឹមស ជើងមាន់អាំង និងខជើងមាន់ជាដើម។ សម្រាប់ជ្រក់ជើងមាន់មានគ្រឿងផ្សំដូចជា ជើងមាន់ គល់ស្លឹកគ្រៃ ស្ករស អំបិល ខ្ញី ទឹកត្រី ទឹកខ្មេះ ទឹក ម្ទេស ស្លឹកក្រូច ខ្ទឹមស ក្រូចឆ្មា។ ហើយវិធីធ្វើវិញ ដំបូងគេយកជើងមាន់លាងទឹកឱ្យស្អាតចំនួនកន្លះគីឡូ កាត់ក្រចកចេញ រួចពុះជាពីរ។ បន្ទាប់មកដាក់ជើងមាន់ក្នុងឆ្នាំង ដាក់អំបិល ២ ស្លាបព្រាកាហ្វេ ស្ករបន្តិច គល់ស្លឹកគ្រៃ ២ទៅ៣ ចំណិត ខ្ញី ៣ទៅ៥ ចំណិត។ រួចដាក់ទឹកចូលគ្នារួចដាក់ដាំរហូតដល់ជើងមាន់ឆ្អឹនល្អ ប្រហែលជា ៥ នាទី។ ដួសយកជើងមាន់ដែលស្ងោរឆ្អិនដាក់ចូលក្នុងចានទឹកកកប្រហែលជា ២០ នាទី ដើម្បីឱ្យជើងមាន់ស្វិតល្អ។ អំឡុងពេលដាក់ត្រាំមាន់ក្នុងចានទឹកកក យើងត្រូវមកធ្វើគ្រឿង ដើម្បីលាយគ្នាជាមួយជើងមាន់។ ដោយដំបូង លាយទឹកត្រី ស្ករស ទឹកខ្មេះ ទឹក និងអំបិល ចូលគ្នា រួចដាំឱ្យពុះ។ ក្រោយមកស្រង់ជើងមាន់ដាក់ក្នុងកែវមានគំរប ដាក់គល់ស្លឹកគ្រៃ ដែលនៅសល់ចូល ដាក់ម្ទេស ស្លឹកក្រូចសើច ខ្ទឹមស ខ្ញី និងទឹកត្រីដែលដាំរួចចូល។ រួចគ្របទុកក្នុងទូទឹកកកយ៉ាងតិច ៣០ នាទី ឬ ១ ម៉ោងមុនដើម្បីឱ្យជើងមាន់ចូលជាតិល្អ។ ជ្រក់ជើងមាន់នេះគេអាចញ៉ាំជាលក្ខណៈ អាហាសម្រន់ គ្រឿងក្លែម ឬ យកមកញ៉ាំជាមួយបាយក៏បាន។